នៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងពាក្យដាស់តឿនប្រៀនប្រដៅតាមបណ្តាញសង្គមគឺជាប្រធានបទមួយដែលគួរពិចារណាដោយហ្មត់ចត់។ បណ្តាញសង្គមបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក រួមទាំងនៅកម្ពុជាផងដែរ។ តាមរយៈវេទិកាទាំងនេះ ព័ត៌មានរីករាលដាលយ៉ាងឆាប់រហ័ស និងទៅដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់វ័យ ភេទ ឬទីតាំងភូមិសាស្ត្រឡើយ។ ដូច្នេះ ការប្រើប្រាស់បណ្តាញសង្គមជាមធ្យោបាយផ្សព្វផ្សាយព្រះធម៌ គឺជាការសម្របខ្លួនទៅនឹងបរិបទសង្គមបច្ចុប្បន្ន ដែលអនុញ្ញាតឱ្យព្រះធម៌នៅតែមានភាពពាក់ព័ន្ធ និងអាចចូលទៅដល់សាធារណជនបានយ៉ាងងាយស្រួល។ ការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងពាក្យដាស់តឿនប្រៀនប្រដៅតាមបណ្តាញសង្គមអាចជួយបានច្រើនផ្នែក។ ទីមួយ វាជួយផ្សព្វផ្សាយព្រះធម៌ឱ្យទៅដល់មហាជនកាន់តែទូលំទូលាយ។ បណ្តាញសង្គមគឺជាកន្លែងដ៏ល្អបំផុតសម្រាប់ផ្សព្វផ្សាយនូវគំនិត គោលការណ៍ និងទស្សនវិជ្ជានៃព្រះពុទ្ធសាសនាទៅដល់មនុស្សជាច្រើនដែលមិនមានឱកាសទៅវត្ត ឬសិក្សាព្រះធម៌ដោយផ្ទាល់។ នេះរួមបញ្ចូលទាំងអ្នកដែលរស់នៅឆ្ងាយពីទីវត្តអារាម ឬអ្នកដែលមានពេលវេលាតិចតួច។ មិនថាអ្នកនៅទីណា ឬពេលណាទេ ឱ្យតែមានអ៊ីនធឺណិត អ្នកអាចចូលទៅស្តាប់ ឬសិក្សាខ្លឹមសារព្រះធម៌បានភ្លាមៗ ដែលធ្វើឱ្យការសិក្សា និងការអនុវត្តព្រះធម៌មានភាពងាយស្រួលជាងមុន។ បន្ថែមពីនេះ យុវជនភាគច្រើនចំណាយពេលយ៉ាងច្រើននៅលើបណ្តាញសង្គម។ ការផ្សព្វផ្សាយព្រះធម៌តាមរយៈវេទិកាទាំងនេះអាចទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេ និងណែនាំពួកគេឱ្យស្គាល់នូវតម្លៃដ៏ជ្រាលជ្រៅនៃព្រះពុទ្ធសាសនា តាំងពីក្មេងផងដែរ។ ទីពីរ ការផ្សព្វផ្សាយនេះជួយក្នុងការអប់រំ និងបណ្ដុះបណ្ដាលសីលធម៌។ ពាក្យដាស់តឿន ប្រៀនប្រដៅ សុភាសិត និងដំបូន្មានល្អៗពីព្រះពុទ្ធសាសនា អាចជួយដាស់តឿនស្មារតីមនុស្សឱ្យចេះគិតពិចារណាពីទង្វើ សកម្មភាព និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ការចែករំលែកខ្លឹមសារដែលមានគុណធម៌ដូចជា មេត្តា ករុណា សន្តិភាព អត់ធ្មត់ និងការយោគយល់គ្នា អាចជួយឱ្យសង្គមមានភាពសុខដុមរមនា និងកាត់បន្ថយបញ្ហាផ្សេងៗបាន។ នៅក្នុងសង្គមដែលមានភាពតានតឹង និងសម្ពាធច្រើន ព្រះធម៌អាចជាជម្រកផ្លូវចិត្ត និងផ្តល់នូវគំនិតវិជ្ជមានសម្រាប់ដោះស្រាយបញ្ហាជីវិត។ សារធម៌ខ្លីៗ និងវីដេអូបង្រៀនធម៌ អាចជួយឱ្យយើងស្ងប់ចិត្ត និងមានសន្តិភាពក្នុងខ្លួន។ ទីបី វាជួយលើកកម្ពស់វប្បធម៌ និងអត្តសញ្ញាណជាតិ។ ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរ។ ការផ្សព្វផ្សាយព្រះធម៌តាមបណ្តាញសង្គមក៏ជាការចូលរួមចំណែកក្នុងការថែរក្សា និងផ្សព្វផ្សាយនូវកេរដំណែលវប្បធម៌ដ៏មានតម្លៃនេះផងដែរ។ ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយការយល់ដឹងអំពីសាសនានេះកាន់តែស៊ីជម្រៅ នឹងជួយពង្រឹងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។ ទីបួន ការផ្សព្វផ្សាយតាមបណ្ដាញសង្គមអាចបង្កើតសហគមន៍អ្នកអនុវត្តធម៌តាមអនឡាញបាន។ បណ្ដាញសង្គមអាចបង្កើតជាក្រុម ឬទំព័រ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជួបជុំគ្នាពិភាក្សាព្រះធម៌ សួរសំណួរ និងចែករំលែកបទពិសោធន៍។ អ្នកអនុវត្តធម៌អាចទទួលបានការគាំទ្រ និងលើកទឹកចិត្តពីសមាជិកដទៃទៀត ដែលជួយឱ្យពួកគេរក្សាបាននូវកម្លាំងចិត្តក្នុងការបន្តការសិក្សា និងការអនុវត្ត។ លើសពីនេះ គេអាចរៀបចំវគ្គបង្រៀនធម៌ សមាធិ ឬពិធីបុណ្យនានាជាលក្ខណៈអនឡាញ ដែលអាចចូលរួមបានដោយមនុស្សជាច្រើនដោយមិនចាំបាច់មានវត្តមានផ្ទាល់។ ទីប្រាំ ការផ្សព្វផ្សាយនេះជួយប្រឆាំងនឹងព័ត៌មានមិនពិត និងអបិយជំនឿ។ នៅពេលមានព័ត៌មានមិនពិត ឬការបកស្រាយខុសឆ្គងអំពីព្រះពុទ្ធសាសនា ការផ្សព្វផ្សាយតាមបណ្តាញសង្គមអាចជួយបំភ្លឺការពិត និងកែតម្រូវការយល់ច្រឡំទាំងនោះបានយ៉ាងឆាប់រហ័ស។ ព្រះពុទ្ធសាសនាគឺជាសាសនានៃហេតុផល និងការពិត។ ការផ្សព្វផ្សាយអំពីព្រះពុទ្ធសាសនាឱ្យបានត្រឹមត្រូវ អាចជួយកាត់បន្ថយជំនឿមិនពិតមួយចំនួនដែលគ្មាននៅក្នុងព្រះធម៌។ ទោះបីជាយ៉ាងណាក៏ដោយ ការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងពាក្យដាស់តឿនតាមបណ្តាញសង្គមក៏ទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ អ្នកផ្សព្វផ្សាយគួរធានាថាខ្លឹមសារដែលខ្លួនផ្សាយគឺត្រឹមត្រូវតាមព្រះត្រៃបិដក និងគោលការណ៍ព្រះពុទ្ធសាសនា ដើម្បីកុំឲ្យមានការភាន់ច្រឡំ។ ពួកគេគួរប្រើភាសាងាយយល់ សមរម្យ និងចៀសវាងការបកស្រាយខុស ឬការប្រឆាំង។ លើសពីនេះ គួរជៀសវាងការរិះគន់ ឬប្រមាថដល់សាសនាដទៃ ដោយផ្តោតលើតែគុណតម្លៃ និងអត្ថប្រយោជន៍នៃព្រះពុទ្ធសាសនាបានហើយ។ ការគ្រប់គ្រងការបញ្ចេញមតិក៏សំខាន់ដែរ ដោយត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រង និងដោះស្រាយមតិយោបល់អវិជ្ជមាន ឬការយល់ច្រឡំប្រកបដោយសន្តិវិធី។ ចុងក្រោយ ការផ្សព្វផ្សាយត្រូវតែរក្សានូវភាពថ្លៃថ្នូរ និងការគោរពចំពោះព្រះពុទ្ធសាសនា និងអ្នកកាន់សាសនា។ សរុបមក ការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងពាក្យដាស់តឿនប្រៀនប្រដៅតាមបណ្តាញសង្គមមិនត្រឹមតែជាការសមគួរនោះទេ។ ប៉ុន្តែវាគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការថែរក្សា ពង្រឹង និងផ្សព្វផ្សាយនូវតម្លៃដ៏ថ្លៃថ្លានៃព្រះពុទ្ធសាសនាទៅកាន់មហាជនជំនាន់ថ្មី ព្រមទាំងជួយឱ្យសង្គមជាតិមានការរីកចម្រើនប្រកបដោយសីលធម៌ គុណធម៌ និងសន្តិភាព។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីបម្រើគោលបំណងខាងផ្លូវចិត្ត និងស្មារតី គឺជាជំហានដ៏សំខាន់មួយសម្រាប់អនាគត។